ការបរិភោគដោយប្រើដៃគឺជាទំនៀមទម្លាប់ដ៏ចំណាស់មួយដែលត្រូវបានរក្សាទុកយ៉ាងខ្ជាប់ខ្ជួននៅក្នុងវប្បធម៌ខ្មែរ ក៏ដូចជាវប្បធម៌មួយចំនួនទៀតនៅខ្មែរ។ វាមិនមែនត្រឹមតែជាវិធីសាស្រ្តនៃការញ៉ាំអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីភាពស្និទ្ធស្នាល រសជាតិពិតប្រាកដនៃម្ហូប និងការតភ្ជាប់ទៅនឹងប្រពៃណីផងដែរ។ នៅក្នុងបរិបទសង្គមខ្មែរ ការបរិភោគដោយប្រើដៃជាទូទៅត្រូវបានអនុវត្តចំពោះប្រភេទអាហារមួយចំនួន និងតាមកាលៈទេសៈ។ ការបរិភោគជាលក្ខណៈគ្រួសារខ្មែរនិយមប្រើដៃដើម្បីចាប់កាន់អាហារបរិភោគ ភាគច្រើននៅទីវាលស្រែចម្ការគេប្រើដៃជំនួសស្លាបព្រាផងដែរ។ ចំពោះ មុខម្ហូបអាហារគោកគេអាចបរិភោគដោយដៃមាន បាយដំណើប បុកល្ហុង ភ្លា ញាំ អាហារសម្រន់ជាដើម។ អាហារដែលញ៉ាំដោយដៃមានរសជាតិឆ្ងាញ់ជាងគេគឺ ប្រហុកដុត ប្រហុកឆា ប្រហុកអាំង ឬប្រហុកជ្រុញ និងផ្សេងៗទៀត។ ណាមួយវិញទៀតការបរិភោគអាហារ គឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌មនុស្សនៅទូទាំងពិភពលោក។ វាក៏ជាវិធីសាស្ត្រដែលមនុស្សបរិភោគអាហារខុសគ្នាទៅតាមតំបន់ ទំនៀមទម្លាប់ និងចំណូលចិត្តផ្ទាល់ខ្លួន។ ក្នុងចំណោមវិធីសាស្ត្រទាំងនោះ ការបរិភោគដោយប្រើដៃ និងការបរិភោគដោយប្រើស្លាបព្រា គឺជាទំនៀមទម្លាប់ពីរដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយ។ ការបរិភោគដោយប្រើដៃគឺជាទំនៀមទម្លាប់បុរាណមួយ ដែលនៅតែមានប្រជាប្រិយភាពនៅក្នុងបណ្តាប្រទេសជាច្រើន ជាពិសេសនៅ អាស៊ីអាគ្នេយ៍ (កម្ពុជា ឡាវ វៀតណាម...) អាស៊ីខាងត្បូង អាហ្រ្វិក និងមជ្ឈិមបូព៌ា។ ទំនៀមទម្លាប់នេះត្រូវបានគេជឿថាបានកើតមានឡើងតាំងពីយូរយារណាស់មកហើយ មុនពេលដែលឧបករណ៍បរិភោគត្រូវបានបង្កើតឡើង។ រីឯនៅប្រទេសឥណ្ឌាជាទឡ្ហីករណ៍ ការបរិភោគដោយប្រើដៃស្តាំត្រូវបានចាត់ទុកថាជាប្រពៃណី និងមានអនាម័យ។ ពួកគេជឿថាការបរិភោគដោយដៃជួយឱ្យពួកគេមានអារម្មណ៍ថាបានភ្ជាប់ទំនាក់ទំនងជាមួយអាហារកាន់តែស៊ីជម្រៅ ដោយសារតែការប៉ះផ្ទាល់នឹងអាហារអាចជួយឱ្យពួកគេដឹងពីសីតុណ្ហភាព រសជាតិ និងក្លិនរបស់អាហារបានល្អ។ លើសពីនេះ ការបរិភោគដោយដៃក៏ត្រូវបានគេជឿថាអាចជួយសម្រួលដល់ការរំលាយអាហារផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការបរិភោគដោយប្រើដៃក៏ទាមទារនូវការប្រុងប្រយ័ត្នខ្ពស់ចំពោះអនាម័យ។ មុនពេលបរិភោគ មនុស្សត្រូវតែលាងសម្អាតដៃឱ្យបានស្អាតល្អ ដើម្បីចៀសវាងការចម្លងបាក់តេរី ឬមេរោគចូលទៅក្នុងមាត់។ នៅក្នុងពិធីបុណ្យ ឬការជួបជុំធំៗ ការបរិភោគដោយដៃក៏អាចបង្កើតបរិយាកាសនៃការជួបជុំ និងភាពស្និទ្ធស្នាលក្នុងចំណោមអ្នកបរិភោគផងដែរ។ ចំណែកឯការបរិភោគដោយប្រើស្លាបព្រាគឺជាវិធីសាស្ត្រមួយទៀតដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងពិភពលោក ជាពិសេសនៅក្នុងប្រទេសលោកខាងលិច និងប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ។ ស្លាបព្រាគឺជាឧបករណ៍បរិភោគដ៏សំខាន់មួយសម្រាប់ការបរិភោគស៊ុប បបរស ឬអាហាររាវផ្សេងៗ។ នៅក្នុងប្រទេសកម្ពុជា ការបរិភោគដោយប្រើស្លាបព្រា និងសមគឺជាទម្លាប់ទូទៅបំផុត។ ប្រជាជនកម្ពុជាភាគច្រើនប្រើស្លាបព្រាដើម្បីដួសបាយ និងអាហារផ្សេងៗដាក់ចូលមាត់ ហើយប្រើសមដើម្បីចង្កត់ ឬចាក់អាហារដែលជាដុំៗ។ ទំនៀមទម្លាប់នេះត្រូវបានគេជឿថាបានទទួលឥទ្ធិពលពីវប្បធម៌បរទេស ជាពិសេសបារាំង ដែលបាននាំយកឧបករណ៍បរិភោគទាំងនេះចូលមកក្នុងប្រទេស។ ការប្រើប្រាស់ស្លាបព្រាត្រូវបានគេមើលឃើញថាមានភាពងាយស្រួល និងមានអនាម័យជាងការបរិភោគដោយដៃ ជាពិសេសនៅពេលបរិភោគអាហារដែលមានលក្ខណៈរាវ ឬក្តៅ។ វាក៏ជួយឱ្យអ្នកបរិភោគអាចគ្រប់គ្រងបរិមាណអាហារដែលពួកគេដាក់ចូលមាត់បានកាន់តែប្រសើរផងដែរ។ លើសពីនេះ នៅក្នុងពិធីការ ឬឱកាសផ្លូវការ ការប្រើប្រាស់ស្លាបព្រាត្រូវបានចាត់ទុកថាជាទង្វើដែលបង្ហាញពីសុជីវធម៌ និងការគោរព។ យ៉ាងណាមិញ មិនថាជាការបរិភោគដោយប្រើដៃ ឬស្លាបព្រានោះទេ វិធីសាស្ត្រទាំងពីរនេះសុទ្ធតែមានតម្លៃវប្បធម៌ និងអត្ថប្រយោជន៍រៀងៗខ្លួន។ ការជ្រើសរើសវិធីសាស្ត្រណាមួយក្នុងការបរិភោគអាស្រ័យលើកត្តាជាច្រើន រួមមានទំនៀមទម្លាប់ផ្ទាល់ខ្លួន បរិយាកាសនៃការបរិភោគ និងប្រភេទអាហារ។ នៅក្នុងសង្គមបច្ចុប្បន្ន មានមនុស្សជាច្រើនដែលអនុវត្តវិធីសាស្ត្របរិភោគទាំងពីរនេះ អាស្រ័យលើស្ថានភាព។ បន្ថែមពីនេះទៀត ពួកគេអាចបរិភោគដោយដៃនៅពេលញ៉ាំអាហារនៅផ្ទះ និងនៅស្រែចម្ការ ប៉ុន្តែប្តូរមកប្រើស្លាបព្រាវិញនៅពេលបរិភោគនៅភោជនីយដ្ឋាន ឬក្នុងកម្មវិធីផ្លូវការ។ ភាពសម្បូរបែបនៃទំនៀមទម្លាប់បរិភោគអាហារនេះបង្ហាញពីភាពបត់បែន និងភាពសម្បូរបែបនៃវប្បធម៌មនុស្ស។ ការយល់ដឹង និងការគោរពចំពោះទំនៀមទម្លាប់ទាំងនេះជួយឱ្យយើងកោតសរសើរដល់ភាពខុសប្លែកគ្នានៃពិភពលោក និងពង្រឹងចំណងមិត្តភាពរវាងគ្នាទៅវិញទៅមក។ ជារួម ទំនៀមទម្លាប់នៃការបរិភោគដោយដៃ មិនមែនត្រឹមតែជាវិធីសាស្ត្រហូបចុកប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសិល្បៈមួយដែលពោរពេញទៅដោយអត្ថន័យវប្បធម៌ សង្គម និងជំនឿ។ វាជាបទពិសោធន៍ដែលបង្ហាញពីការគោរព អនាម័យ និងភាពស្និទ្ធស្នាល។ ក្រៅពីនេះការប្រើប្រាស់សម និងស្លាបព្រាមិនត្រឹមតែជាមធ្យោបាយសម្រាប់បរិភោគប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងពីសុជីវធម៌ និងការគោរពចំពោះអ្នកដទៃនៅតុអាហារផងដែរ។ ទំនៀមទម្លាប់ទាំងនេះអាចមានភាពខុសប្លែកគ្នាបន្តិចបន្តួចពីវប្បធម៌មួយទៅវប្បធម៌មួយ ប៉ុន្តែមានគោលការណ៍មូលដ្ឋានមួយចំនួនដែលត្រូវបានគេអនុវត្តជាទូទៅ ជាពិសេសនៅក្នុងបរិយាកាសទទួលទានអាហារកម្មវិធីផ្លូវការ ឬនៅពេលបរិភោគជុំគ្នា។ របៀបកាន់សម និងស្លាបព្រាឱ្យបានត្រឹមត្រូវ គឺជាចំណុចចាប់ផ្តើមនៃសុជីវធម៌នៅតុអាហារ។ សម្រាប់អ្នកដៃស្តាំ ជាទូទៅ គេកាន់ សម ដោយដៃឆ្វេង ហើយ ស្លាបព្រា ឬ កាំបិត ដោយដៃស្តាំ។ ការកាន់បែបនេះគឺដើម្បីសម្រួលដល់ការកាត់អាហារដោយកាំបិត ហើយចាក់ដោយសម។ សម្រាប់អ្នកដៃឆ្វេង អ្នកដែលប្រើដៃឆ្វេងជាគោល អាចប្តូរទីតាំងឧបករណ៍ទាំងនេះបានតាមភាពងាយស្រួលរបស់ខ្លួន ប៉ុន្តែគួររក្សាគោលការណ៍នៃការប្រើប្រាស់ដៃម្ខាងសម្រាប់កាត់ និងម្ខាងទៀតសម្រាប់ចាក់។ លក្ខណៈនៃការកាន់ គួរកាន់សម ឬស្លាបព្រាថ្នមៗ ដោយមិនចាំបាច់ក្ដាប់ជាប់ខ្លាំងពេកឡើយ។ ការប្រើប្រាស់សម និងស្លាបព្រាត្រូវសម្របទៅតាមប្រភេទអាហារ។ ការប្រើប្រាស់កាំបិតក្នុងការបរិភោគមិនត្រឹមតែជាឧបករណ៍សម្រាប់កាត់អាហារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់នៃសុជីវធម៌នៅលើតុបាយផងដែរ។ របៀបនៃការកាន់ ការប្រើប្រាស់ និងការដាក់កាំបិតបង្ហាញពីការគោរពចំពោះអ្នកដទៃ និងការយល់ដឹងអំពីក្រមសីលធម៌នៃការទទួលទានអាហារ។ ជាទូទៅ គេកាន់កាំបិតដោយដៃស្តាំ ចំពោះអ្នកប្រើដៃស្ដាំ រីឯអ្នកប្រើដៃឆ្វេង កាន់កាំបិតដោយដៃឆ្វេង។ កាំបិត គឺជាឧបករណ៍ត្រូវបានប្រើប្រាស់ជាចម្បងជាមួយសម។ នៅពេលដែលអ្នកបានបញ្ចប់ការបរិភោគហើយ គេដាក់កាំបិត និងសមនៅលើចានដោយស្របគ្នា។ របៀបដាក់នេះជាសញ្ញាប្រាប់អ្នកបម្រើថាអ្នកបានឈប់បរិភោគហើយ ហើយចានអាចប្រមូលបាន។ ការអនុវត្តនូវទំនៀមទម្លាប់ទាំងនេះ នឹងជួយឱ្យអ្នកមានភាពជឿជាក់ និងសមរម្យក្នុងការបរិភោគអាហារ ជាពិសេសនៅក្នុងបរិយាកាសសង្គម ទៅតាមកាលៈទេសៈ។ ទោះជាយ៉ាងណាក៏ដោយការប្រើប្រាស់ចង្កឹះ មិនត្រឹមតែជាវិធីបរិភោគប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកសំខាន់មួយនៃវប្បធម៌ និងសុជីវធម៌ក្នុងការទទួលទានអាហារនៅបណ្ដាប្រទេសអាស៊ីជាច្រើនផងដែរ រួមទាំងកម្ពុជា។ ការកាន់ចង្កឹះត្រឹមត្រូវ ជួយឱ្យអ្នកងាយស្រួលចាប់អាហារ និងមើលទៅមានភាពរៀបរយ។ ការចង្អុលចង្កឹះទៅកាន់នរណាម្នាក់ គឺត្រូវបានចាត់ទុកថាមិនសមរម្យ និងជាសញ្ញានៃការមិនគោរព។ កុំដោតចង្កឹះត្រង់ទៅក្នុងបាយ ឬអាហារ នេះគឺជាក្បួនសំខាន់បំផុត ជាពិសេសនៅប្រទេសជប៉ុន ព្រោះវាប្រហាក់ប្រហែលនឹងការដោតគ្រឿងរណ្ដាប់នៅពិធីបុណ្យសព។ កុំប្រើចង្កឹះដើម្បីគោះចាន ឬកែវ នេះអាចមើលទៅដូចជាអ្នកកំពុងសុំទាន ឬជាសញ្ញានៃភាពអត់ឃ្លាន។ កុំលិទ្ធចុងចង្កឹះ ការលិទ្ធចុងចង្កឹះ វាមើលទៅមិនសម ហើយអាចបង្ហាញថាអ្នកមិនមានអនាម័យ។ នៅពេលអ្នកកំពុងទទួលទានអាហារជាលក្ខណៈជុំគ្នា អ្នកមិនគួរប្រើចង្កឹះរបស់អ្នកដើម្បី កកាយម្ហូប ឬរាវរកអាហារជាច្រើនដង នៅក្នុងចានរួមនោះទេ មុននឹងអ្នកសម្រេចចិត្តយកអាហារមួយដុំណាមួយ។ កុំផ្លាស់ប្តូរអាហារពីចង្កឹះមួយទៅចង្កឹះមួយទៀតដោយផ្ទាល់មានន័យថា អ្នកមិនត្រូវប្រើចង្កឹះរបស់ខ្លួនឯង ហើយហុចអាហារដែលចាប់បាននោះ ទៅឱ្យចង្កឹះរបស់អ្នកដទៃផ្ទាល់ៗនោះទេ។ ផ្ទុយទៅវិញ គួរតែដាក់អាហារនោះទៅលើចានរបស់គេ ឬប្រើចង្កឹះសាធារណៈ សម្រាប់ហុចឱ្យ។ កុំកាត់អាហារដោយប្រើចង្កឹះដូចកាំបិត បើអាហារធំពេក គួរតែបំបែកវាដោយថ្នមៗ ឬប្រើសម និងស្លាបព្រាជំនួស។ កុំទម្លាក់ចង្កឹះលើតុ នេះជាសញ្ញានៃភាពធ្វេសប្រហែស បើទម្លាក់ គួរតែរើសយកទៅលាង ឬប្តូរថ្មី។ កុំប្រើចង្កឹះបុក ឬចាក់អាហារ ចង្កឹះមិនមែនសម្រាប់បុក ឬចាក់អាហារនោះទេ គឺសម្រាប់ចាប់។ កុំប្រើចង្កឹះរួមគ្នានៅពេលបរិភោគ មិនត្រូវប្រើចង្កឹះផ្ទាល់ខ្លួនរបស់អ្នកដទៃ ដើម្បីចាប់អាហារពីចានម្ហូបរួមគ្នាឡើយ។ ការធ្វើបែបនេះបានបង្ហាញអំពីទំនៀមទម្លាប់ មិនត្រឹមតែបង្ហាញពីការគោរពចំពោះវប្បធម៌អាស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យអ្នកមានទំនុកចិត្ត និងផាសុកភាពក្នុងការបរិភោគអាហារជាមួយអ្នកដទៃផងដែរ។